ការគោរពព្រះមហាក្សត្រ គឺជាប្រពៃណីដ៏សំខាន់មួយនៅក្នុងសង្គមខ្មែរ។ ហើយការប្រើប្រាស់ភាសា និងកាយវិការឲ្យបានត្រឹមត្រូវ គឺជាកាតព្វកិច្ចមួយដែលមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ ជាពិសេសការចូលគាល់ព្រះមហាក្សត្រ គឺជាកិត្តិយសមួយដ៏ធំធេង និងជាបទពិសោធន៍ដ៏សំខាន់សម្រាប់បុគ្គលម្នាក់ៗដែលត្រូវយល់ដឹង។ ចំពោះព្រះមហាក្សត្រ ការប្រើប្រាស់ពាក្យរាជសព្ទ គឺជារឿងចាំបាច់បំផុត។ ឧទាហរណ៍ ជំនួសឲ្យ ញ៉ាំ ឬ ហូប គេប្រើ សោយ។ ជំនួសឲ្យ ដេក គេប្រើ ផ្ទំ។ ជំនួសឲ្យ ស្លាប់ គេប្រើ យាងចូលទិវង្គត ឬ សម្រាប់សុគត។ ជំនួសឲ្យ និយាយ គេប្រើ មានព្រះរាជបន្ទូល។ លើសពីនេះក្រៅពីពាក្យរាជសព្ទ ការនិយាយស្តីយើងត្រូវប្រើពាក្យសំដីដោយការបន្ទាបខ្លួន និងគោរពខ្ពស់។ មិនត្រូវប្រើពាក្យអសុរោះ ពាក្យទ្រគោះបោះបោក ឬពាក្យដែលបង្ហាញពីការមិនគោរពណាមួយឡើយ។ ចំណែកឯកាយវិការវិញក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញការគោរពចំពោះព្រះមហាក្សត្រដែរ។ ដោយនៅពេលចូលគាល់ព្រះមហាក្សត្រ យើងត្រូវក្រាបបង្គំគាល់ ឬលុតជង្គង់ ដោយឱនក្បាលបន្តិច។ មួយវិញទៀតនៅពេលព្រះមហាក្សត្រយាងកាត់ យើងត្រូវអោនក្បាល ឬអភិវន្ទដោយដៃទាំងពីរលើកប្រណម្យត្រឹមចិញ្ចើម ដើម្បីបង្ហាញការគោរព។ នៅពេលដើរតាមព្រះមហាក្សត្រ យើងត្រូវដើរដោយការប្រយ័ត្នប្រយែង មិនត្រូវដើរជាន់ស្រមោលព្រះអង្គ ឬដើរប្រហែលព្រះអង្គឡើយ។ បន្ថែមពីលើនេះទៀតការស្លៀកពាក់បង្ហាញពីការគោរពដល់ព្រះមហាក្សត្រដែរ។ ដោយត្រូវស្លៀកពាក់ឲ្យបានសមរម្យ ស្អាតបាត និងថ្លៃថ្នូរ នៅពេលចូលរួមពិធី ឬព្រះរាជពិធីផ្សេងៗដែលមានព្រះមហាក្សត្រយាងចូលរួម។ ហើយត្រូវជៀសវាងការស្លៀកពាក់សិចស៊ី ឬមិនសមរម្យ។ ម្យ៉ាងវិញទៀតមិនត្រូវប៉ះពាល់ព្រះកាយព្រះមហាក្សត្រ ដោយគ្មានការអនុញ្ញាតឡើយ។ និងមិនត្រូវក្រោកឈរ ឬដើរទៅមក ដោយគ្មានព្រះរាជានុញ្ញាតទេ។ ប្រសិនបើទទួលវត្ថុពីព្រះអង្គ ត្រូវទទួលដោយដៃទាំងពីរ ឱនក្បាលបន្តិច រួចលើកវត្ថុនោះប្រណម្យដាក់លើក្បាល ដើម្បីបង្ហាញការគោរពដល់ព្រះអង្គ។ ឬពេលជូនវត្ថុទៅព្រះអង្គ ក៏ត្រូវជូនដោយដៃទាំងពីរ ហើយឱនក្បាលបន្តិច។ នៅពេលថ្វាយបង្គំលាព្រះមហាក្សត្រ ក៏មានរបៀបវិន័យ និងក្បួនខ្នាតច្បាស់លាស់ផងដែរ ដើម្បីបង្ហាញនូវការគោរពខ្ពស់បំផុត។ ដំបូងត្រូវក្រោកឈរដោយស្ងៀមស្ងាត់ និងដោយប្រុងប្រយ័ត្នបំផុត។ បន្ទាប់ពីក្រាបបង្គំគាល់ ឬលុតជង្គង់ហើយ អ្នកអាចថ្វាយព្រះពរជ័យដល់ព្រះអង្គដោយពាក្យសមរម្យ។ ឧទាហរណ៍ ទូលបង្គំ ទូលព្រះបង្គំជាខ្ញុំ សូមក្រាបថ្វាយបង្គំលា និងសូមព្រះបរមរាជានុញ្ញាតយាងចេញទៅ សូមព្រះអង្គទ្រង់ព្រះជន្មាយុយឺនយូរ មានព្រះសុខភាពល្អបរិបូរណ៍ជានិច្ចនិរន្តរ៍។ ហើយត្រូវរង់ចាំព្រះអង្គមានព្រះរាជបន្ទូល ឬកាយវិការអនុញ្ញាត ទើបអាចយើងអាចចេញបាន។ សរុបមក ការគោរពចំពោះព្រះមហាក្សត្រ មិនមែនត្រឹមតែជាកាតព្វកិច្ចរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីសេចក្តីស្មោះត្រង់ និងការស្រឡាញ់ជាតិមាតុភូមិផងដែរ។